នៅតាមសាលារៀនជាច្រើននៅក្នុងប្រទេសកម្ពុជា មិនថាសាលារដ្ឋ ឬ សាលាឯកជននោះទេ ការអប់រំអំពីបរិស្ថានតែងតែមានរួមបញ្ចូលទៅក្នុងមេរៀនសិក្សា។ ក្នុងនោះមានដូចជា ការធ្វើស្រែ ការនេសាទ និង ទឹកជំនន់។ ការធ្វើស្រែ ដើម្បីប្រមូលផលស្រូវមានសារៈប្រយោជន៍យ៉ាងសំខាន់ចំពោះវប្បធម៌ សេដ្ឋកិច្ច និងបរិស្ថានរបស់កម្ពុជា។ ដូច្នេះ សាលារៀននៅទូទាំងប្រទេសកម្ពុជាតែងតែរួមបញ្ចូលមុខវិជ្ជាអំពីបរិស្ថានទៅក្នុងប្រព័ន្ធការអប់រំរបស់ពួកគេ។ ជាដំបូង គេនឹងបង្រៀនសិស្សអំពីវដ្តជីវិតរបស់ស្រូវ។ សិស្សនឹងរៀនអំពីដំណាក់កាលនីមួយៗនៃការធ្វើស្រែ។ ក្នុងនោះមានដូចជា ការភ្ជួររាស់ដី រើសពូជស្រូវ ព្រួសស្រូវ ស្ទូង ការបាចទឹកបញ្ចូលស្រែ បោចស្មៅ ច្រូត បោក ឬកិនស្រូវ រួចច្រកទុកក្នុងបាវ។ ទន្លេសាប និងទន្លេមេគង្គបានក្លាយជាប្រភពទឹកដ៏ចម្បងសម្រាប់ដំណាំស្រូវនៅប្រទេសកម្ពុជា។ នៅតំបន់ខ្លះ ប្រជាជនខ្មែរអាចធ្វើស្រែបានតែម្ដងប៉ុណ្ណោះក្នុងមួយឆ្នាំ ព្រោះពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង។ រីឯតំបន់ដែលនៅជាប់ប្រភពទឹកវិញ គេអាចធ្វើដំណាំស្រូវយ៉ាងហោចណាស់ពីរទៅបីដងក្នុងមួយឆ្នាំ ដែលគេច្រើនហៅថាស្រូវប្រាំង។ ការបង្រៀនអំពីដំណាំស្រូវក៏ត្រូវបានបែងចែកជាពីរផ្នែកផងដែរ គឺតាមប្រពៃណី និងតាមសម័យទំនើប។ គេក៏រៀនអំពីដំណាំស្រូវតាមបែបធម្មជាតិ និងការប្រើជី ព្រមទាំងផលប៉ះពាល់ទៅលើដីផងដែរ។ ចំពោះការអនុវត្ត ឬចុះមើលផ្ទាល់វិញ សិស្សដែលនៅតាមជនបទប្រហែលជាអាចមានឱកាសច្រើនជាងសិស្សនៅតាមទីក្រុង។ សាលាមួយចំនួនអាចនឹងរៀបចំដំណើរទស្សនកិច្ចសម្រាប់សិស្សរបស់ពួកគេទៅតាមទីតាំងដែលនៅជិតបំផុត។ នេះជាឱកាសដែលសិស្សអាចឃើញផ្ទាល់ពីការធ្វើស្រែរបស់ប្រជាជនខ្មែរ ក្រៅពីរៀនតាមទ្រឹស្តីនៅក្នុងសៀវភៅ។ ដំណើរទស្សនកិច្ចនេះអាចនឹងធ្វើឡើងអំឡុងពេលគេស្ទូងស្រូវ ឬ ពេលច្រូតកាត់តែម្ដង។ ប្រហែលជាមិនច្រើនទេ ប៉ុន្តែសាលាមួយចំនួនអាចនឹងយកដីទំនេរមួយចន្លោះទុកជាកន្លែងដាំស្រូវបង្ហាញដល់សិស្សទាំងអស់។ មេរៀនអំពីឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុក៏ត្រូវបានបង្រៀនដែរ ដូចជាគ្រោះរាំងស្ងួត ភ្លៀងមិនទៀងទាត់ ឬ របៀបដែលកសិករសម្របខ្លួនទៅតាមស្ថានភាពទាំងនោះ។ ចំណែុចបន្ទាប់គឺ ការអប់រំទាក់ទងនឹងការនេសាទ។ ត្រីគឺជាប្រភពអាហារដ៏សំខាន់មួយសម្រាប់ប្រជាជនខ្មែរ ជាពិសេសត្រីដែលមកពីបឹងទន្លេសាប និងទន្លេនានាក្នុងប្រទេសកម្ពុជា។ មេរៀនអំំពីការនេសាទច្រើនតែទាក់ទងនឺងប្រព័ន្ធអេកូឡូសុី វដ្តជីវិតរបស់ត្រី និងការបន្តពូជ។ ចំពោះប្រព័ន្ធអេកូឡូសុីរបស់ត្រី សិស្សនឹងរៀនអំពីវដ្តជីវិតរបស់ត្រី រដូវកាលត្រីពង និងតួនាទីនៃរដូវទឹកឡើងក្នុងការជួយបង្កើនចំនួនត្រី។ សិស្សក៏ត្រូវរៀនអំពីប្រភេទត្រីនៅកម្ពុជា ដែលមានដូចជា ត្រីរៀល ត្រីប្រា ត្រីឆ្លាំង ត្រីកញ្ជុះ ត្រីឆ្ពិន និងប្រភេទត្រីទឹកសាបជាច្រើនទៀត។ សិស្សក៏៏រៀនពីការនេសាទតាមបែបបុរាណដែលមានដូចជា ការប្រើទ្រូ លប លាន់ ឈ្នាង អង្រុត និង ជុចជាដើម។ ដោយឡែកការនេសាទសម័យទំនើបវិញ គេច្រើនតែប្រើសំណាញ់ អួន ឬ សន្ទូច។ លើសពីនេះទៀត ទាក់ទងនឹងការនេសាទសិស្សក៏រៀនពីគ្រោះថ្នាក់ដែលបណ្ដាលមកពីការនេសាទខុសច្បាប់ផងដែរ។ ការនេសាទខុសច្បាប់មានដូចជា ការឆក់ត្រី ប្រើសំណាញ់ដែលមានរន្ធតូចៗ ឬ នេសាទនៅរដូវត្រីពងជាដើម។ ក្រៅពីនោះក៏មានរួមបញ្ចូលការថែទាំ និងការការពារត្រីពីការនេសាទហួសហេតុជ្រុលផងដែរ។ រួមមានការដាក់ចេញជាច្បាប់របស់រដ្ឋាភិបាល ដោយហាមមិនអោយមានការនេសាទត្រី នៅរដូវត្រីពង។ សិស្សក៏រៀនពីតំបន់អភិរក្សត្រីទាំងអស់នៅក្នុងប្រទេសកម្ពុជាផងដែរ ជាពិសេសនៅតាមដងទន្លេសាប។ គេក៏រៀនអំំពីសារៈសំខាន់របស់ដើមកោងកាងដែលជាជម្រកមួយដ៏សំខាន់របស់ត្រីផងដែរ។ នៅតាមសាលារៀន គ្រូៗអាចនឹងប្រើរូបភាព ឬដ្យាក្រាមដែលបង្ហាញពីប្រភេទត្រីនៅតំបន់ទឹកសាបប្រទេសកម្ពុជា។ ក្នុងករណីខ្លះ គ្រូៗក៏អាចនាំសិស្សទៅធ្វើទស្សនកិច្ចនៅសហគមន៍នេសាទផងដែរ ប៉ុន្តែមិនសូវជាមានញឹកញាប់ទេ។ រដូវទឹកលិច ឬ ទឹកជំនន់អាចរាប់ថាជាផលវិបាក និងផលចំណេញដល់ប្រទេសកម្ពុជាតាមរបៀបមួយខុសពីគ្នា។ ជាពិសេសនោះ តំបន់ដែលនៅជាប់បឹងទន្លេសាបតែម្ដង។ សិស្សនឹងរៀនអំំពីវដ្ដធម្មជាតិនៃទឹកជំនន់។ ពួកគេនឹងរៀនពីលំហូរទឹកនៅបឹងទន្លេសាបនៅរដូវវស្សា ដែលនាំឱ្យមានទឹកហូរហៀរលើដំណាំ និងផ្ទះរបស់ប្រជាជននៅក្បែរនោះ តែក៏ស្រកទៅវិញនៅរដូវប្រាំង។ គេក៏នឹងរៀនដែរថា ទឹកជំនន់អាចនាំយកមកនូវសារជាតិដ៏ចំបាច់ជាច្រើនដែលអាចជួយដល់ដំណាំស្រូវ និង ជីវិតរស់រានរបស់ត្រី។ ក្នុងនោះសិស្សក៏រៀនពីអត្ថប្រយោជនៃទឹកជំនន់ផងដែរ រួមមានការជួយបំពេញទឹកនៅក្រោមដី ធ្វើឱ្យដីមានជីជាតិ និងជួយដល់ការបង្កាត់ពូជរបស់ត្រី។ ក្រៅពីរៀនពីអត្ថប្រយោជន៍ សិស្សក៏រៀនហានិភ័យនៃទឹកជំនន់ផងដែរ។ ទឹកជំនន់អាចគំរាមគំហែងដល់អាយុជីវិតរបស់មនុស្ស និងសត្វ ព្រមទាំងផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ និងផ្លូវថ្នល់ផងដែរ។ សាលាក៏អាចនឹងបង្រៀនអំពីមេរៀនសំខាន់ៗដែលគួរអនុវត្តក្នុងពេលមានទឹកជំនន់ដែរ។ ក្នុងនោះមានដូចជា ការបរិភោគទឹកស្អាត និងមានសុវត្ថិភាព ការជៀសវាងពីជម្ងឺអាសន្នរោគដែលកើតពីទឹកជំនន់ និងរបៀបក្នុងការគេចខ្លួនរកទីសុវត្ថិភាពពេលមានទឹកជំនន់។ គ្រូៗក៏អាចរៀបចំការអនុវត្តការរៀបចំខ្លួនចំពោះទឹកជំនន់នៅសាលាផ្ទាល់ដោយមានការសហការពី អង្គការ NGO ឬ កាកបាទក្រហមជាដើម។ ជួនកាល គ្រូៗអាចនឹងរៀបរាប់ពីរបៀបដែលប្រជាជនរស់នៅតាមដងទន្លេសាបសម្របខ្លួនទៅនឹងរដូវទឹកឡើងទៅកាន់សិស្ស។ សរុបមក មេរៀនអំពីដំណាំស្រូវបង្ហាញពីទំនាក់ទំនងរវាងដី ទឹក និងសារៈសំខាន់របស់ស្រូវក្នុងការរស់រានរបស់ប្រជាជនខ្មែរ។ មេរៀនអំពីការនេសាទបង្ហាញពីជីវចម្រុះ ការថែរក្សា និងគាំពារត្រីនៅកម្ពុជា។ មេរៀនអំពីទឹកជំនន់បង្ហាញពីតុល្យភាពរវាងភាពវិជ្ជមាន និងអវិជ្ជមានដែលទឹកជំនន់មានមកលើប្រទេសកម្ពុជា។ ទាំងអស់នេះ បង្ហាញដល់សិស្សានុសិស្សឱ្យយល់ដឹងថា ធម្មជាតិ វប្បធម៌ និង ការរស់រានមានជីវិតមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត។